បច្ចុប្បន្ន កម្ពុជាកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសការរីកចម្រើននៃ បច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថល និង ការពង្រីកខ្លួននៃផ្សារទំនើប។ ការវិវត្តន៍ទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការប្រែប្រួលទម្លាប់ចាយវាយ និងរបៀបរស់នៅរបស់ប្រជាជន។ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលដូចជា ទូរសព័្ទដៃ ជាការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺជាបច្ចេកវិទ្យាដ៏ទំនើបដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់។ វិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រព័ន្ធទូទាត់លុយតាមទូរស័ព្ទដៃ ប្រជាជនកាន់តែច្រើនងាកមកប្រើប្រាស់កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទដៃដូចជា វីង (Wing), អេប៊ីអេ ម៉ូបាល (ABA Mobile), អេស៊ីលីដា ម៉ូបាល (Acleda Mobile), ទ្រូ ម៉ាន់នី (TrueMoney), ផាយ ផេរ (Pi Pay), ខេ អេច ខ្យូ អរ (KHQR) និងកម្មវិធីផ្សេងៗទៀត។ ពួកគេអាចធ្វើការទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ទិញទំនិញតាមអនឡាញ ឬនៅតាមហាងនានាដោយគ្រាន់តែស្កេន ខ្យូ អរ កូដ (QR Code)។ អត្ថប្រយោជន៍របស់វកម្មវិធីទាំងអស់នេះ ព្រោះវាមានភាពងាយស្រួល និងរហ័ស ប្រតិបត្តិការអាចធ្វើឡើងបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើន។ ភាពងាយស្រួល និងសុវត្ថិភាពដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើន ហើយកាត់បន្ថយហានិភ័យ។ មានតម្លាភាព រាល់ប្រតិបត្តិការទាំងអស់ត្រូវបាន កត់ត្រាទុកយ៉ាងច្បាស់លាស់ និង ត្រឹមត្រូវតាមលំដាប់លំដោយ ។ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ថែមទាំងអាចជួយឲ្យប្រជាជនដែលមិនមានគណនីធនាគារ អាចទទួលបានសេវាហិរញ្ញវត្ថុ។ បញ្ហាប្រឈម ការយល់ដឹងរបស់ប្រជាជនមួយចំនួននៅមានកម្រិត និងបញ្ហាទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យានៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ក្រៅពីការទូទាត់តាមទូរស័ព្ទដៃ ការប្រើប្រាស់ កាតធនាគារ ក៏កំពុងក្លាយជាជម្រើសដ៏ពេញនិយមមួយផងដែរ សម្រាប់អតិថិជនជាពិសេសអ្នកដែលរស់នៅទីក្រុង។ វាក៏មានកាតឥណពន្ធ ដែលភាសាអង់គ្លេសហៅថា ដេប៊ីត ខាត (Debit Card) និងកាតឥណទាន ដែលភាសាអង់គ្លេសហៅថា ក្រេឌីត ខាត (Credit Card) ដែលប្រើប្រាស់សម្រាប់ទូទាត់នៅតាមម៉ាស៊ីនឆូតកាត ដែលភាសាអង់គ្លេសហៅថា ភី អូ អេស ថឺមីណល (POS Terminal) នៅតាមហាង ភោជនីយដ្ឋាន ឬផ្សារទំនើប។ លោកអ្នកនឹងមិនចាំបាច់កាន់សាច់ប្រាក់ច្រើនទៀតទេ ដែលជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ ឬចោរកម្ម។ ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះបង្ហាញពីភាពទាន់សម័យ និងការវិវឌ្ឍទៅមុខក្នុងយុគសម័យឌីជីថល។ វាជាការផ្តល់ជូនពិសេសរបស់ធនាគារ និងហាងជាច្រើនដែលតែងតែផ្តល់ជូននូវការបញ្ចុះតម្លៃ ឬកម្មវិធីពិសេសៗ សម្រាប់ការទូទាត់តាមកាត។ ទោះជាយ៉ាងណា ការប្រើប្រាស់កាតនៅមានកម្រិតនៅតាមតំបន់ជនបទ ហើយហាងមួយចំនួននៅមិនទាន់បានបំពាក់ម៉ាស៊ីនឆូតកាតនៅឡើយ។ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថល ផ្សារទំនើបក៏កំពុងរីកដុះដាលយ៉ាងឆាប់រហ័សផងដែរ។ កំណើនសេដ្ឋកិច្ចបានដើរតួនាទីជាកត្តាជំរុញដ៏សំខាន់ ដោយសារប្រជាជនមានប្រាក់ចំណូលកើនឡើង ដែលនាំឲ្យមានតម្រូវការខ្ពស់ចំពោះទំនិញ និងសេវាកម្ម។ ការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនបានជំរុញឲ្យពួកគេកាន់តែចូលចិត្តភាពងាយស្រួល និងបទពិសោធន៍ទិញទំនិញបែបទំនើបៗ។ ម្យ៉ាងវិញទៀត ការវិនិយោគបរទេសបានចូលមកយ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យ និងលក់រាយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើននេះ។ កំណើនភ្ញៀវទេសចរក៏ជាកត្តាមួយដែលជំរុញឲ្យផ្សារទំនើបរីកចម្រើនផងដែរ ព្រោះផ្សារទំនើបទាំងនេះក៏បម្រើដល់តម្រូវការរបស់ពួកគេផងដែរ។ ផ្សារទំនើបនីមួយៗបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជន ដែលជួយកាត់បន្ថយភាពអត់ការងារធ្វើ និងលើកកម្ពស់ជីវភាពរស់នៅ។ ការរីកចម្រើននេះបានជំរុញឲ្យមានការប្រើប្រាស់ ដោយផ្តល់នូវភាពងាយស្រួលដល់ប្រជាជនក្នុងការទិញទំនិញចម្រុះជាច្រើនប្រភេទនៅកន្លែងតែមួយ។ វត្តមាននៃផ្សារទំនើបធំៗបានជួយទាក់ទាញម៉ាកយីហោល្បីៗមកពីបរទេសឲ្យចូលមកវិនិយោគ និងពង្រីកវត្តមានរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ដោយសារភាពងាយស្រួល អនាម័យ និងផាសុកភាព ឥឡូវនេះប្រជាជនបានផ្លាស់ប្តូរទម្លាប់ទិញទំនិញ ដោយនិយមទៅផ្សារទំនើបច្រើនជាងផ្សារធម្មតា។ វត្តមាននៃផ្សារទំនើបធំៗអាចបង្កើតការប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់អាជីវកម្មលក់រាយខ្នាតតូចៗតាមផ្ទះ។ សរុបមក ការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថល កាតធនាគារ និងការកើនឡើងនៃផ្សារទំនើប គឺជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពី កំណើនសេដ្ឋកិច្ច និងការធ្វើទំនើបកម្មរបស់ប្រទេសកម្ពុជា។ ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ ការវិវត្តន៍ទាំងនេះបាននាំមកនូវភាពងាយស្រួល និងជម្រើសកាន់តែច្រើនសម្រាប់ប្រជាជន ព្រមទាំងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែមានភាពរស់រវើក។